បាយដំណើបយើងអាចយកធ្វើជាត្រប៉ែ ដែលជាបង្អែមម្យ៉ាងដែលខ្មែរតែងតែធ្វើសម្រាប់បរិភោគផងដែរ។ ត្រប៉ែមានគ្រឿងផ្សំដូចជា អង្ករដំណើប មេដំបែ ដែលសារធាតុសម្រាប់ឱ្យបាយកា្លយជាត្រប៉ែ និងដូងខ្ចីមួយផ្លែ។ ការធ្វើត្រប៉ែ ដំបូងយកអង្ករដំណើប បរិមាណទៅតាមចំណូលចិត្ត ដាក់ដាំឱ្យឆ្អិនល្អ រួចទុកឱ្យត្រជាក់។ បន្ទាប់មកយកមេដំបែ ចំនួន៧ក្រាមសម្រាប់អង្ករកន្លះគីឡូ បុកមេដំបែឱ្យល្អិតល្អ រួចយករោយពីលើបាយ នៅពេលដែលបាយត្រជាក់។ ក្រោយរោយរួចយើង អាចមូរវាជាដុំៗមូលល្មមដោយប្រើប្រាស់ដៃដែលសើមជៀសវៀងស្អិតជាប់ដៃរ។